កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់សម្រាប់ការទេសចរណ៍បែបផ្សងព្រេង ជាពិសេសការជិះកង់។ ធម្មជាតិដ៏ស្រស់ស្អាត វប្បធម៌ដ៏សម្បូរបែប និងផ្លូវដ៏ស្ងប់ស្ងាត់នៅតាមជនបទបានទាក់ទាញអ្នកចូលចិត្តជិះកង់ជាច្រើនទូទាំងពិភពលោក។ ក្នុងចំណោមផ្លូវទាំងអស់ ផ្លូវជិះកង់មើលទន្លេមេគង្គ និងគយគន់ថ្ងៃរះនៅអង្គរវត្ត គឺជាផ្លូវដែលពេញនិយមជាងគេ និងផ្ដល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យ។ ចំពោះ ផ្លូវជិះកង់ កម្សាន្តមើលទន្លេមេគង្គ បានផ្ដល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យមួយក្នុងការស្វែងយល់ពីជីវិតរស់នៅតាមដងទន្លេមេគង្គដ៏មមាញឹក និងទេសភាពជនបទដ៏ស្រស់ត្រកាល។ ជាទូទៅ ដំណើរនេះចាប់ផ្តើមពីរាជធានីភ្នំពេញ រួចបន្តដំណើរតាមបណ្ដោយទន្លេទៅកាន់បណ្តាខេត្តភាគខាងកើតដូចជា កំពង់ចាម ក្រចេះ និងស្ទឹងត្រែង រហូតដល់ព្រំដែនឡាវ។ ផ្លូវនេះអាចមានរយៈពេលពីពីរបីថ្ងៃទៅមួយសប្តាហ៍ ឬច្រើនជាងនេះ អាស្រ័យលើល្បឿន និងចំណាប់អារម្មណ៍របស់អ្នកជិះកង់។ លក្ខណៈពិសេសនៃបទពិសោធន៍ការជិះកង់តាមផ្លូវទន្លេមេគង្គនេះ មានដូចជា ទេសភាពទន្លេ និងជីវភាពរស់នៅ វប្បធម៌មូលដ្ឋាន និងទំនាក់ទំនងសហគមន៍ សត្វផ្សោតទន្លេមេគង្គ កោះទេសចរណ៍ សិប្បកម្ម និងផលវិលំបាក។ អ្នកជិះកង់នឹងបានគយគន់ទិដ្ឋភាពដ៏ស្រស់ស្អាតនៃទន្លេមេគង្គដែលហូរបត់បែនតាមភូមិនេសាទតូចៗ វាលស្រែខៀវស្រងាត់ និងព្រៃឈើអមសងខាងផ្លូវ។ ហើយនឹងឃើញសកម្មភាពប្រចាំថ្ងៃរបស់ប្រជាជនតាមដងទន្លេ ដូចជាការនេសាទ ការដាំដុះដំណាំតាមមាត់ទន្លេ និងការដឹកជញ្ជូនតាមទូក។ ហើយបានឆ្លងកាត់ភូមិឋានជាច្រើន អ្នកនឹងមានឱកាសជួបប្រាស្រ័យទាក់ទងជាមួយប្រជាជនក្នុងតំបន់។ ពួកគេភាគច្រើនមានភាពរួសរាយរាក់ទាក់ និងរីករាយក្នុងការចែករំលែកបទពិសោធន៍ជីវិតរបស់ពួកគេ។ អ្នកអាចរៀនពីរបៀបរស់នៅរបស់ពួកគាត់ ចូលរួមសកម្មភាពមូលដ្ឋាន ឬភ្លក្សអាហារប្រពៃណីដែលជារសជាតិដើមរបស់ខ្មែរផងដែរ។ នៅខេត្តក្រចេះ ដែលជាចំណុចសំខាន់មួយនៃផ្លូវនេះ អ្នកជិះកង់អាចទៅទស្សនាកន្លែងអភិរក្សផ្សោតទន្លេមេគង្គដ៏កម្របំផុត។ ផ្លូវទាំងនេះក៏អាចនាំអ្នកទៅកាន់កោះមួយចំនួនដូចជា កោះទ្រង់ នៅក្រចេះ ដែលមានសហគមន៍ទេសចរណ៍ធម្មជាតិគួរឲ្យចាប់អារម្មណ៍។ នៅទីនោះ អ្នកអាចជិះកង់ជុំវិញកោះ ទស្សនាផ្ទះប្រជាពលរដ្ឋធ្វើនំ ឬសិប្បកម្មតូចៗ និងរីករាយជាមួយបរិយាកាសស្ងប់ស្ងាត់ដាច់ដោយឡែកពីភាពអ៊ូអរ។ ណាមួយផ្លូវភាគច្រើនមានលក្ខណៈរាបស្មើ និងងាយស្រួលជិះ ជាពិសេសសម្រាប់អ្នកដែលមានបទពិសោធន៍ជិះកង់តិចតួចក៏អាចជិះបានដែរ។ ផ្លូវខ្លះទៀតអាចជាផ្លូវក្រាលកៅស៊ូ ឯខ្លះទៀតជាផ្លូវលំដីក្រហមដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នបន្តិចបន្តួច។ ចំណែកឯ ផ្លូវជិះកង់ គយគន់ថ្ងៃរះនៅអង្គរ គឺជាបទពិសោធន៍ដ៏អស្ចារ្យមួយដែលមិនអាចបំភ្លេចបានសម្រាប់អ្នកដែលទៅលេងខេត្តសៀមរាប។ ការធ្វើដំណើរនេះមិនមែនគ្រាន់តែជាការជិះកង់ប៉ុណ្ណោះទេ តែជាការផ្សារភ្ជាប់ខ្លួនទៅនឹងប្រវត្តិសាស្ត្រខ្មែរដ៏រុងរឿង ស្ថាបត្យកម្មបុរាណដ៏អស្ចារ្យ និងធម្មជាតិដ៏ស្រស់ស្អាតជុំវិញប្រាសាទបុរាណ។ ផ្លូវនេះអាចជាដំណើរកម្សាន្តរយៈពេលមួយថ្ងៃ ឬច្រើនថ្ងៃដើម្បីដើរមើលប្រាសាទឱ្យបានល្អិតល្អន់។ សម្រាប់លក្ខណៈពិសេសនៃការជិះកង់គយគន់ថ្ងៃរះនៅអង្គរនេះ អ្នកអាចឃើញ ថ្ងៃរះនៅប្រាសាទអង្គរវត្តដ៏រំជួលចិត្ត រង្វង់ប្រាសាទធំ និងតូច ផ្លូវលំជនបទនិងជីវភាពរស់នៅប្រចាំថ្ងៃ និងភាពលំបាកផ្សេងៗ។ ចំណុចកំពូលនៃដំណើរនេះគឺការជិះកង់ទៅទស្សនាថ្ងៃរះដ៏ត្រចះត្រចង់នៅពីក្រោយកំពូលប្រាសាទអង្គរវត្ត។ ពន្លឺព្រះអាទិត្យរះយឺតៗចាំងចែងលើថ្មបុរាណរបស់ប្រាសាទបង្កើតបានជាទស្សនីយភាពដ៏អស្ចារ្យដែលមិនអាចបំភ្លេចបាន។ ការទៅដល់ទីនោះដោយជិះកង់ផ្ទាល់ខ្លួនវាបានបន្ថែមនូវអារម្មណ៍បែបផ្សងព្រេង និងអាចមានភាពជិតស្និទ្ធជាមួយធម្មជាតិទៀតផង។ ផ្លូវនេះបានធ្វើឲ្យអ្នកជិះកង់អាចរុករកប្រាសាទសំខាន់ៗជាច្រើនក្នុងតំបន់អង្គរដូចជា ប្រាសាទបាយ័នមុខបួន ប្រាសាទតាព្រហ្មដែលមានដើមឈើដុះត្របាញ់ ប្រាសាទបន្ទាយស្រី និងប្រាសាទតូចៗជាច្រើនទៀតដែលលាក់ខ្លួនក្នុងព្រៃជុំវិញ។ ការដែលបានជិះកង់ពីប្រាសាទមួយទៅប្រាសាទមួយ វាផ្ដល់នូវភាពបត់បែននិងសេរីភាពក្នុងការស្វែងយល់ច្រើនជាងការធ្វើដំណើរតាមរថយន្ត។ ម្យ៉ាងទៀត ក្រៅពីផ្លូវកៅស៊ូក្នុងតំបន់ប្រាសាទ អ្នកក៏អាចជិះតាមផ្លូវលំតូចៗដែលកាត់ភូមិនានា វាលស្រែ និងព្រៃឈើជុំវិញតំបន់អង្គរ។ មិនត្រឹមតែប៉ុណ្ណោះ ផ្លូវទាំងនេះបានផ្ដល់នូវទិដ្ឋភាពប្លែកៗពីប្រាសាទបុរាណ និងធ្វើឲ្យអ្នកអាចមើលឃើញពីជីវភាពរស់នៅពិតៗរបស់ប្រជាជនតាមជនបទនៅក្នុងខេត្តសៀមរាប។ ភាគច្រើននៃផ្លូវក្នុងតំបន់ប្រាសាទ គឺជាផ្លូវរាបស្មើងាយស្រួលជិះ។ ទោះបីជាយ៉ាងណា ក៏មានផ្លូវលំដីក្រហម ឬផ្លូវគ្រួសដែលអាចតម្រូវឲ្យមានការប្រុងប្រយ័ត្នបន្តិចបន្តួច ជាពិសេសក្នុងរដូវវស្សាដែលផ្លូវអាចរអិលនិងមានភក់។ ហេតុនេះហើយ ដើម្បីឱ្យការធ្វើដំណើរដោយជិះកង់របស់អ្នកនៅកម្ពុជាប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងរីករាយបំផុត អ្នកគួរតែយល់ដឹងពីគន្លឹះសំខាន់ៗមួយចំនួនផងដែរ។ ចំពោះ គន្លឹះសំខាន់ៗសម្រាប់ការជិះកង់នៅកម្ពុជារួមមាន ពេលវេលាល្អបំផុតសម្រាប់ការជិះកង់ សម្ភារៈចាំបាច់សម្រាប់អ្នកជិះកង់ សុវត្ថិភាពផ្លូវគោកនៅកម្ពុជា ការជួលមគ្គុទ្ទេសក៍ឬភ្នាក់ងារទេសចរណ៍ និងសុខភាពផ្ទាល់ខ្លួន។ នៅរដូវប្រាំងពីខែវិច្ឆិកា ដល់ ខែកុម្ភ ជាពេលវេលាល្អបំផុតសម្រាប់ការជិះកង់នៅកម្ពុជា។ អាកាសធាតុត្រជាក់ល្មម (ប្រហែល ២៥-៣០ អង្សាសេ) និងមានភ្លៀងតិចតួចណាស់ ណាមួយបើផ្លូវស្ងួតល្អវាងាយស្រួលជិះជាង។ សម្រាប់រដូវក្តៅ (ខែមីនា ដល់ ខែឧសភា) អាចក្តៅខ្លាំង (លើសពី ៣៥ អង្សាសេ) ដែលធ្វើឱ្យការជិះកង់មានការនឿយហត់។ យល់ល្អអ្នកគួរជិះនៅពេលព្រឹកព្រលឹម ឬពេលល្ងាចដើម្បីជៀសវាងកុំឱ្យជិះហាលក្ដៅយូរ។ រីឯ រដូវវស្សាពី ខែឧសភា ដល់ តុលា អាចមានការលំបាកបន្តិចដោយសារភ្លៀងធ្លាក់ញឹកញាប់ និងផ្លូវលំអាចមានភក់ ឬរអិល។ ទោះជាយ៉ាងណា ទេសភាពក្នុងរដូវវស្សាក៏ស្រស់ស្អាតប្លែកម្យ៉ាងដែរ ដោយសារវាលស្រែប្រែជាខៀវស្រងាត់និងធម្មជាតិមានភាពរស់រវើក។ មួយវិញទៀត ត្រូវប្រាកដថាកង់របស់អ្នកនៅក្នុងស្ថានភាពល្អ ដូច្នេះត្រូវពិនិត្យហ្វ្រាំងកង់ និងប្រព័ន្ធប្ដូរលេខឲ្យបានត្រឹមត្រូវ។ ប្រសិនបើជួលកង់ សូមជ្រើសរើសភ្នាក់ងារទេសចរណ៍ដែលមានកង់គុណភាពល្អ និងមានការថែទាំជាប្រចាំ។ អ្វីដែលសំខាន់ក្នុងការជិះកង់នោះគឺ មួកសុវត្ថិភាព វាជារបស់ចាំបាច់បំផុតដែលត្រូវពាក់ជានិច្ចដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។ ហើយត្រូវមានទឹកគ្រប់គ្រាន់សម្រាប់ផឹក ព្រោះអាកាសធាតុក្ដៅអាចធ្វើឲ្យអ្នកខ្សោះជាតិទឹកបានយ៉ាងងាយ។ បន្ថែមពីលើនេះទៀត គួរតែមានដបទឹកដែលអាចដាក់លើកង់បានយ៉ាងតិច ២ ដប។ លើសពីនេះទៀត គួរតែការពារស្បែកពីកម្ដៅថ្ងៃដ៏ខ្លាំង និងការពារពីសត្វល្អិតខាំ ជាពិសេសនៅពេលជិះតាមផ្លូវព្រៃ។ ទន្ទឹមនឹងនេះ ត្រូវមានឧបករណ៍ជួសជុលកង់មូលដ្ឋានតាមខ្លួន ដូចជាឧបករណ៍បូមកង់ បំណះកង់ ឧបករណ៍ដោះកង់និងឧបករណ៍ផ្សេងៗសម្រាប់ជួសជុលបន្ទាន់នៅតាមផ្លូវ។ អ្នកគួរតែពាក់សម្លៀកបំពាក់ស្រាលៗ ងាយស្រួលផ្លាស់ប្ដូរ និងមានខ្យល់ចេញចូលបានល្អ ហើយជាសម្លៀកបំពាក់ដែលអាចការពារស្បែកពីកម្ដៅថ្ងៃបានផងដែរ។ រួមជាមួយនេះផងដែរ គួរតែមានវ៉ែនតាការពារភ្នែក ដើម្បីការពារពីធូលី ដី និងសត្វល្អិត។ អ្វីដែលអ្នកគួរចងចាំនៅពេលជិះកង់ផ្លូវគោកនៅកម្ពុជា គឺត្រូវបើកបរប្រកាន់ខាងស្តាំជានិច្ច។ ហើយត្រូវប្រុងប្រយ័ត្នជានិច្ច ចំពោះចរាចរណ៍នៅកម្ពុជា វាអាចមានភាពមមាញឹកនិងមិនមានសណ្តាប់ធ្នាប់ល្អដូចប្រទេសអភិវឌ្ឍន៍នោះទេ។ ដោយសារអ្នកបើកបរម៉ូតូ រថយន្តឬអ្នកថ្មើរជើងអាចមិនសូវគោរពច្បាប់ ដូច្នេះត្រូវប្រុងប្រយ័ត្នជានិច្ច ជាពិសេសនៅតាមទីក្រុងធំៗ។ ជាពិសេស ប្រើសញ្ញាដៃឲ្យបានច្បាស់លាស់ពេលបត់ ឬឈប់ ដើម្បីប្រាប់អ្នកបើកបរផ្សេងទៀត។ អ្នកមិនគួរជិះកង់នៅពេលយប់តាមផ្លូវដែលគ្មានភ្លើងបំភ្លឺ ឬតំបន់ដាច់ស្រយាលនោះទេ ដោយសារសុវត្ថិភាពនិងការមើលឃើញមានកម្រិត។ សម្រាប់ដំណើរកម្សាន្តឆ្ងាយ ឬចូលតំបន់ជនបទដែលមិនសូវមានមនុស្សស្គាល់ ការមានមគ្គុទ្ទេសក៍មូលដ្ឋានអាចជួយឲ្យអ្នកយល់ដឹងកាន់តែច្បាស់ពីវប្បធម៌ ប្រវត្តិសាស្ត្រ និងជួយធានាសុវត្ថិភាព។ ភ្នាក់ងារទេសចរណ៍ជិះកង់ក៏អាចរៀបចំដំណើរទាំងមូលជូនអ្នកបានផងដែរ រាប់ទាំងកង់ ទីកន្លែងស្នាក់នៅ និងម្ហូបអាហារ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ មុននឹងក្រោយជិះកង់ដើម្បីរក្សាកម្លាំងកាយឲ្យបានល្អ។ អ្នកត្រូវតែ ទទួលទានអាហារអោយបានគ្រប់គ្រាន់ ដើម្បីរក្សាថាមពលសម្រាប់ការជិះកង់រយៈពេលយូរ។ ម្យ៉ាងទៀត ត្រូវផឹកទឹកឲ្យបានច្រើនជាប្រចាំដើម្បីការពារការខ្សោះជាតិទឹកនៅពេលកំពុងជិះកង់។ សរុបមក ការជិះកង់នៅកម្ពុជាជាបទពិសោធន៍ដែលមិនអាចកាត់ថ្លៃបានសម្រាប់អ្នកដែលចង់ស្វែងយល់ពីប្រទេសនេះតាមរបៀបថ្មីមួយប្រកបដោយធម្មជាតិ វប្បធម៌ និងការផ្សងព្រេង។ វាជាមធ្យោបាយដ៏ល្អបំផុតក្នុងការចូលទៅជិតប្រជាជនមូលដ្ឋាន និងឃើញទិដ្ឋភាពពិតៗដែលភ្ញៀវទេសចរធម្មតាមិនអាចមើលឃើញ។